ការប្រើប្រាស់ថ្នាំពេទ្យនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា នៅតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដោយសារតំបន់ទាំងនោះនៅមានកម្រិតទាប។ ប្រជាជនក្នុងតំបន់ទាំងនោះ សម្រាប់ការទទួលបានសេវាសុខភាព និងធនធានវេជ្ជសាស្ត្រមានភាពមិនគ្រប់គ្រាន់។ ប្រជាជនងាយនឹងជួបបញ្ហាដូចជាកង្វះខាតអ្នកជំនាញសុខាភិបាល ដែលតំបន់ជនបទភាគច្រើនខ្វះខាតវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងឱសថការីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ហេតុដែលបណ្ដាលឱ្យប្រជាជនពឹងផ្អែកលើអ្នកលក់ថ្នាំតាមភូមិ ឬអ្នកផ្ដល់សេវាសុខភាពក្រៅផ្លូវការ។ ចំពោះការលំបាកក្នុងការទៅដល់មណ្ឌលសុខភាព ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនល្អ និងចម្ងាយឆ្ងាយពីរមណ្ឌលសុខភាព។ ទាំងនេះជាហេតុធ្វើឱ្យប្រជាជនពិបាកក្នុងការទៅពិគ្រោះ និងទទួលថ្នាំនៅពេលចាំបាច់។ ម្យ៉ាងកង្វះការយល់ដឹងអំពីការប្រើប្រាស់ថ្នាំត្រឹមត្រូវ បង្ហាញថាប្រជាជនមួយចំនួននៅមានការយល់ដឹងនៅកម្រិតទាបអំពីកម្រិតប្រើប្រាស់ថ្នាំ ផលរំខាន និងសារៈសំខាន់នៃការប្រើថ្នាំឱ្យបានត្រឹមត្រូវ ។ វាជាហេតុ ដែលអាចនាំឱ្យមានការប្រើប្រាស់ខុស ឬលើសកម្រិត។ សម្រាប់ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាដោយសារការលំបាកក្នុងការទៅជួបគ្រូពេទ្យដែលប្រជាជនមួយចំនួនទិញថ្នាំដោយខ្លួនឯងពីឱសថស្ថាន ឬហាងលក់ថ្នាំដោយមិនមានការណែនាំពីអ្នកជំនាញ។ ករណីនេះអាចបង្កជាហានិភ័យសុខភាព ប្រសិនបើប្រើថ្នាំមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។ ប្រជាជនភាគច្រើនជួបបញ្ហាថ្នាំក្លែងក្លាយ និងថ្នាំខុសច្បាប់ដោយសារវត្តមានថ្នាំក្លែងក្លាយ ឬថ្នាំគ្មានការអនុញ្ញាតចរាចរណ៍នៅតែជាក្ដីបារម្ភ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ប្រជាជននៅតំបន់ជនបទមួយចំនួនមានជីវភាពខ្វះខាត ដែលធ្វើឱ្យពួកគេមិនអាចមានលទ្ធភាពទិញថ្នាំដែលមានគុណភាពល្អ ឬស្វែងរកសេវាព្យាបាលប្រកបដោយស្តង់ដារ។ បញ្ហាប្រឈមសំខាន់ៗក្នុងការប្រើប្រាស់ថ្នាំពេទ្យនៅតំបន់ជនបទកម្ពុជា រួមមាន កង្វះការផ្គត់ផ្គង់ និងការចែកចាយថ្នាំ កង្វះធនធានហិរញ្ញវត្ថុ ថវិកាសម្រាប់វិស័យសុខាភិបាលជាដើម។ ចំពោះនៅតំបន់ដាច់ស្រយាលតែងជួបបញ្ហាខ្វះខាតការផ្គត់ផ្គង់ថ្នាំជាប្រចាំ ជាពិសេសថ្នាំសំខាន់ៗ។ ម្យ៉ាងប្រព័ន្ធចែកចាយថ្នាំក៏មិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការធានាថាថ្នាំទៅដល់តំបន់ទាំងនោះបានទាន់ពេល និងគ្រប់គ្រាន់នោះទេ។ ថវិកាសម្រាប់វិស័យសុខាភិបាលនៅតំបន់ជនបទមានកម្រិត ដែលធ្វើឱ្យមណ្ឌលសុខភាពមិនអាចទិញថ្នាំបានគ្រប់គ្រាន់ ឬបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបបានឡើយ។ ប្រជាជនខ្លួនឯងក៏ជួបបញ្ហាថវិកាដើម្បីទិញថ្នាំ ឬទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយសារការលំបាកក្នុងការត្រួតពិនិត្យ និងការអនុវត្តច្បាប់នៅតំបន់ដាច់ស្រយាល ធ្វើឱ្យមានការចរាចរណ៍ថ្នាំក្លែងក្លាយ ថ្នាំផុតកំណត់ ។ លើសពីនេះ ថ្នាំដែលមានគុណភាពមិនស្តង់ដារ ដែលបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។ សម្រាប់ប្រជាជនមួយចំនួននៅតែពឹងផ្អែកលើការទិញថ្នាំពីអ្នកលក់តាមភូមិ ឬឱសថស្ថានដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ ដែលនាំឱ្យមានការប្រើថ្នាំខុសកម្រិត លើសកម្រិត ឬមិនត្រូវតាមរោគសញ្ញា។ វាអាចបណ្ដាលឱ្យមានភាពស៊ាំនឹងថ្នាំ ឬផលរំខានផ្សេងៗ។ ចំណែកការកង្វះការផ្សព្វផ្សាយអប់រំសុខភាព ដោយការអប់រំអំពីសុខភាព និងការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវនៅមិនទាន់បានទៅដល់គ្រប់ទីកន្លែង ។ ជាពិសេសនៅតំបន់ជនបទជ្រៅ ដែលបណ្ដាលឱ្យប្រជាជនខ្វះការយល់ដឹង។ ប្រជាជនខ្មែរភាគច្រើនមានជំនឿបែបប្រពៃណី និងការព្យាបាលតាមបែបបុរាណនៅតែមានឥទ្ធិពលលើការសម្រេចចិត្តរបស់ប្រជាជនមួយចំនួននៅក្នុងការប្រើប្រាស់ថ្នាំពេទ្យសម័យ។ ជួនកាល ពួកគេប្រើប្រាស់ថ្នាំបុរាណជំនួសថ្នាំពេទ្យ ឬផ្សំបញ្ចូលគ្នាដោយគ្មានការណែនាំ។ ម្យ៉ាងប្រជាជនខ្មែរមានកង្វះទិន្នន័យជាក់លាក់អំពីការប្រើប្រាស់ថ្នាំ ការឆ្លើយតបនឹងការព្យាបាល និងបញ្ហាប្រឈមផ្សេងៗទៀតនៅតំបន់ជនបទ ។ ពួកគាត់ពិតជាធ្វើឱ្យពិបាកក្នុងការរៀបចំផែនការ និងយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាទាំងនោះប្រកបដោយប្រសិទ្ធភាព។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ តម្រូវឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមមានរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍។ ដើម្បីធានាថាប្រជាជននៅតំបន់ជនបទទទួលបានការថែទាំសុខភាព និងការប្រើប្រាស់ថ្នាំប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ចំពោះផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពេទ្យមិនត្រឹមត្រូវ គឺជាបញ្ហាដ៏ធំមួយដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពបុគ្គល និងសុខភាពសាធារណៈ ។ ជាពិសេសនៅតំបន់ដាច់ស្រយាលដែលខ្វះខាតការយល់ដឹង និងការត្រួតពិនិត្យ ផលប៉ះពាល់ទាំងនោះរួមមាន ផលរំខាន ឬប្រតិកម្មថ្នាំ ភាពស៊ាំនឹងថ្នាំជាដើម។ ការប្រើប្រាស់ថ្នាំខុសកម្រិត មិនត្រូវតាមវេជ្ជបញ្ជា ឬផ្សំជាមួយថ្នាំផ្សេងទៀតដោយមិនបានដឹង អាចបណ្ដាលឱ្យមានផលរំខានផ្សេងៗជាច្រើនផងដែរ។ សម្រាប់ផលរំខាន់ដូចជា វិលមុខ ចង្អោរ ក្អួត រាគ រមាស់ កន្ទួលលើស្បែក ឬរហូតដល់ប្រតិកម្មអាលែហ្ស៊ីធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់អាយុជីវិត។ ការប្រើប្រាស់ថ្នាំផ្សះ មិនត្រឹមត្រូវ ដូចជាប្រើមិនគ្រប់កម្រិត ប្រើមិនគ្រប់ចំនួនថ្ងៃ ឬប្រើនៅពេលមិនចាំបាច់ អាចបណ្ដាលឱ្យបាក់តេរីបង្កើតភាពស៊ាំនឹងថ្នាំ។ នៅពេលដែលបាក់តេរីស៊ាំនឹងថ្នាំ ជំងឺឆ្លងនឹងពិបាកព្យាបាល ហើយទាមទារថ្នាំដែលមានកម្លាំងខ្លាំង ឬថ្លៃជាងមុន ដែលអាចបង្កការលំបាកដល់អ្នកជំងឺ និងប្រព័ន្ធសុខាភិបាល។ អាចបណ្តាលឲ្យពុលថ្នាំ និងការខូចខាតសរីរាង្គ ដោយការប្រើប្រាស់ថ្នាំលើសកម្រិត។ ជាហេតុដែលនាំឱ្យមានការពុលថ្នាំដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សរីរាង្គសំខាន់ៗដូចជា ថ្លើម តម្រងនោម និងបេះដូង។ ក្នុងករណីធ្ងន់ធ្ងរ ការពុលថ្នាំអាចបណ្ដាលឱ្យសន្លប់ ឬស្លាប់បាន។ នៅពេលដែលអ្នកជំងឺប្រើប្រាស់ថ្នាំមិនត្រឹមត្រូវសម្រាប់រោគសញ្ញាជាក់លាក់មួយ វានឹងបាំងរោគសញ្ញាពិតប្រាកដនៃជំងឺ ឬពន្យារពេលការស្វែងរកការព្យាបាលត្រឹមត្រូវ។ នេះអាចធ្វើឱ្យជំងឺកាន់តែរីករាលដាល និងពិបាកក្នុងការព្យាបាលនៅពេលក្រោយ។ ក្នុងការទិញ និងប្រើប្រាស់ថ្នាំដោយគ្មានការណែនាំត្រឹមត្រូវ អាចបណ្ដាលឱ្យមានការខ្ជះខ្ជាយថវិកាផ្ទាល់ខ្លួន និងធនធានថ្នាក់ជាតិ។ ជាពិសេសនៅពេលដែលថ្នាំទាំងនោះគ្មានប្រសិទ្ធភាព ឬមិនចាំបាច់សម្រាប់ករណីជំងឺរបស់ពួកគេ។ ម្យ៉ាងការប្រើថ្នាំមួយចំនួនមិនត្រឹមត្រូវជាប្រចាំ អាចបណ្ដាលឱ្យមានផលប៉ះពាល់រយៈពេលវែងដល់សុខភាព ដូចជាបញ្ហាតម្រងនោមរ៉ាំរ៉ៃ ជំងឺថ្លើម ឬបញ្ហាប្រព័ន្ធប្រសាទ។ ចំពោះការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាអាចបង្កើតទម្លាប់អាក្រក់នៅក្នុងសហគមន៍ ។ ដោយអ្នកជំងឺអាចបន្តទិញថ្នាំដោយខ្លួនឯងរាល់ពេលឈឺ ដោយមិនបានទៅពិគ្រោះជាមួយគ្រូពេទ្យ។ ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ ការអប់រំសាធារណៈអំពីការប្រើប្រាស់ថ្នាំប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព គឺជារឿងចាំបាច់ណាស់។ ប្រជាជនគួរតែស្វែងរកការណែនាំពីអ្នកជំនាញសុខាភិបាលជានិច្ច មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំពេទ្យណាមួយ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការប្រើប្រាស់ថ្នាំពេទ្យមិនត្រឹមត្រូវ និងកែលម្អសេវាសុខភាពនៅតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជា ។ រួមទាំងភាគីពាក់ព័ន្ធជាច្រើនបាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ចំពោះក្រសួងសុខាភិបាលបានបន្តពង្រីកចំនួនមណ្ឌលសុខភាព និងបង្កើនសមត្ថភាពរបស់ពួកគេ ទាំងផ្នែកធនធានមនុស្សនិងសម្ភារបរិក្ខារពេទ្យ ក៏ដូចជាការផ្គត់ផ្គង់ថ្នាំចាំបាច់។ ជួនកាលមានក្រុមគ្រូពេទ្យចល័តចុះទៅតាមភូមិដាច់ស្រយាល ដើម្បីផ្ដល់ការពិនិត្យព្យាបាលបឋម និងចែកចាយថ្នាំជាមូលដ្ឋានដល់ប្រជាជនដែលពិបាកធ្វើដំណើរទៅមណ្ឌលសុខភាព។ ម្យ៉ាងអាជ្ញាធរឱសថនៅកម្ពុជាកំពុងបង្កើនការត្រួតពិនិត្យគុណភាពថ្នាំ ការទប់ស្កាត់ការនាំចូល និងចរាចរណ៍ថ្នាំក្លែងក្លាយ ឬថ្នាំគ្មានការអនុញ្ញាត ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់។ ថែមទាំងមានការខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ថ្នាំ ពីថ្នាក់ជាតិដល់មូលដ្ឋាន។ ទាំងនេះដើម្បីធានាថាថ្នាំសំខាន់ៗមានគ្រប់គ្រាន់ និងទៅដល់ដៃប្រជាជនទាន់ពេលវេលា។ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា រួមជាមួយអាជ្ញាធរសុខាភិបាល បានរៀបចំយុទ្ធនាការអប់រំជាបន្តបន្ទាប់នៅតាមភូមិ ឃុំ អំពីសារៈសំខាន់នៃការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ ។ ចំណែកផលប៉ះពាល់នៃការប្រើថ្នាំខុស និងការស្វែងរកសេវាសុខភាពផ្លូវការ។ ការផ្ដល់ចំណេះដឹងដល់អ្នកដឹកនាំភូមិ ឬអ្នកស្ម័គ្រចិត្តសុខាភិបាល ដើម្បីឱ្យពួកគេអាចផ្សព្វផ្សាយបន្តដល់ប្រជាជនដទៃទៀត។ ធ្វើការពង្រឹងធនធានមនុស្ស តាមរយះបន្តបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងឱសថការីបន្ថែមទៀត ព្រមទាំងជំរុញឱ្យពួកគេទៅបម្រើការងារនៅតំបន់ជនបទ។ ម្យ៉ាងការផ្ដល់វគ្គបណ្ដុះបណ្ដាលបន្ត និងការអភិវឌ្ឍជំនាញដល់បុគ្គលិកសុខាភិបាលដែលមានស្រាប់ ដើម្បីឱ្យពួកគេមានចំណេះដឹងទូលំទូលាយអំពីការប្រើប្រាស់ថ្នាំ និងការផ្ដល់ប្រឹក្សាដល់អ្នកជំងឺ។ ការខិតខំប្រមូលទិន្នន័យឱ្យបានគ្រប់គ្រាន់អំពីរបៀបនៃការប្រើប្រាស់ថ្នាំ ជាបញ្ហាប្រឈម និងផលប៉ះពាល់នានានៅតំបន់ជនបទ។ នេះជារឿងសំខាន់ដើម្បីរៀបចំផែនការ និងគោលនយោបាយប្រកបដោយប្រសិទ្ធភាព។ ចំពោះការស្រាវជ្រាវអំពីកត្តាដែលជះឥទ្ធិពលដល់ការប្រើប្រាស់ថ្នាំ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់តំបន់ដាច់ស្រយាល។ សរុបមក កិច្ចខិតខំប្រឹងប្រែងទាំងនេះទាមទារការបន្តកិច្ចសហការពីគ្រប់ភាគី និងការប្ដេជ្ញាចិត្តខ្ពស់។ ដើម្បីធានាថាប្រជាជនទាំងអស់ ជាពិសេសអ្នករស់នៅតំបន់ជនបទដាច់ស្រយាល អាចទទួលបានការថែទាំសុខភាព និងការប្រើប្រាស់ថ្នាំពេទ្យប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។